ប្រាសាទអង្គរវត្ត គឺជាបេះដូងនៃមរតកវប្បធម៌កម្ពុជា ដែលមិនត្រឹមតែជាអច្ឆរិយភាពនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃមោទនភាពជាតិខ្មែរផងដែរ។ វាជាផ្នែកមួយដ៏សំខាន់បំផុតនៃរមណីយដ្ឋានអង្គរទាំងមូល ។ ដែលជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ធំល្វឹងល្វើយ និងជាទីក្រុងបុរាណ ដែលធ្លាប់ជាមជ្ឈមណ្ឌលនៃចក្រភពខ្មែរដ៏រុងរឿង។ តំបន់បេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការយូណេស្កូនេះ គឺជាទីតាំងនៃប្រាសាទបុរាណដ៏មានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ ដែលត្រូវបានកសាងឡើងដោយប្រាជ្ញាដ៏ឧត្ដុង្គឧត្ដមរបស់បុព្វបុរស។ ប្រាសាទទាំងនេះមានរចនាសម្ព័ន្ធសាសនា និងប្រព័ន្ធធារាសាស្ត្រដ៏អស្ចារ្យ ដែលបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ។ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្នុងឆ្នាំ ១១២២ នៃគ. សករាជ ដែលត្រូវនិង ស. វទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ។ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា មុនពេលប្តូរមកជាពុទ្ធសាសនានៅពេលក្រោយ។ វាជាសំណង់ប្រាសាទថ្មដ៏ធំបំផុត និងមានការអភិរក្សល្អបំផុតនៅក្នុងរមណីយដ្ឋានអង្គរទាំងមូល។ រចនាបថស្ថាបត្យកម្មរបស់អង្គរវត្តត្រូវបានគេស្គាល់ថាជារចនាបថអង្គរវត្ត ដែលមានកំពូលចំនួនប្រាំ តំណាងឱ្យកំពូលភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់ទេវតា។ លក្ខណៈពិសេសដ៏អស្ចារ្យបំផុតរបស់វាគឺ ចម្លាក់លៀនស្រាលដ៏ធំល្វឹងល្វើយដែលរៀបរាប់ពីទិដ្ឋភាពនៃរឿងរាមាយណៈ មហាភារតៈ និងទេវកថាហិណ្ឌូផ្សេងៗ ។ ហើយក្នុងនោះក៏មានដូចជាក្បួនព្យុហយាត្រា និងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃក្នុងសម័យអង្គរផងដែរ។ ប្រាសាទអង្គរវត្តមិនត្រឹមតែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលនយោបាយ និងសាសនាដ៏មានឥទ្ធិពលបំផុតក្នុងសម័យនោះ។ រមណីយដ្ឋានអង្គរទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រហែល ៤០០ គីឡូម៉ែត្រក្រឡា រួមមានព្រៃឈើ ទីក្រុងបុរាណ និងទីតាំងបុរាណវត្ថុសំខាន់ៗជាច្រើន។ ក្រៅពីប្រាសាទអង្គរវត្ត នៅជុំវិញតំបន់នោះក៏សម្បូរទៅដោយប្រាសាទល្បីៗជាច្រើនទៀត ដែលនីមួយៗមានរឿងរ៉ាវ និងរចនាបថស្ថាបត្យកម្មផ្ទាល់ខ្លួន។ រមណីយដ្ឋាននេះបង្ហាញពីការវិវឌ្ឍន៍នៃសិល្បៈខ្មែរពីសតវត្សទី ៩ ដល់សតវត្សទី ១៥។ នៅជុំវិញប្រាសាទអង្គរវត្ត មានទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ ដែលក្នុងនោះមាន ប្រាសាទអង្គរធំ ជាទីក្រុងរាជធានីបុរាណដ៏ធំមួយដែលត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ ។ អង្គរធំមានទំហំ ១០ គីឡូម៉ែត្រក្រឡា ព័ទ្ធជុំវិញដោយកំពែងថ្ម និងគូទឹក។ ក្នុងចំណោមតំបន់ប្រាសាទអង្គរធំក៏មាន ប្រាសាទសំខានៗមួយចំនួនទៀតផងដែរ។ ក្នុងនោះមានប្រាសាទបាយ័ន ដែលល្បីល្បាញដោយសារមុខព្រហ្មញញឹមដ៏ធំចំនួន ២១៦ នៅលើប៉មចំនួន ៥៤ ដែលតំណាងឱ្យព្រះពោធិសត្វលោកេស្វរៈ និងព្រះបាទជ័យវរ្ម័នទី ៧ ផ្ទាល់។ ចម្លាក់លៀនស្រាលរបស់ប្រាសាទនេះក៏រៀបរាប់ពីទិដ្ឋភាពជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ សង្គ្រាម និងទេវកថាផងដែរ។ ប្រាសាទបាពួន ជាប្រាសាទភ្នំដ៏ធំមួយដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១១ ដោយព្រះបាទឧទ័យាទិត្យវរ្ម័នទី ២។ វាត្រូវបានគេស្គាល់ថាជាប្រាសាទដ៏ធំបំផុតនៅក្នុងអង្គរធំ មុនពេលបាយ័នត្រូវបានសាងសង់។ ប្រាសាទភិមានអាកាស ជាប្រាសាទឥដ្ឋ និងថ្មភក់ដែលស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងអង្គរធំ សម្រាប់គោរពបូជារបស់ព្រះមហាក្សត្រ។ ប្រាសាទភិមាអាកាសមាន ទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ធ្វើជាប្រាសាទភ្នំសម្រាប់រាជរបស់ព្រះអង្គ។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ តាមសម្ដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាស។ ហើយវាមានទំនាក់ទំនងទៅនឹងរឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរ។ ដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់សម្រាប់ព្រះអង្គ។ គេជឿថា ព្រះអង្គត្រូវរួមដំណេកជាមួយនាងរៀងរាល់យប់នៅលើប្រាង្គមាសនេះ មុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផ្សេងៗទៀត។ ប្រសិនបើព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងសោយទិវង្គត។ ចំណែកឯកន្លែងខាងជើង និងខាងត្បូងដែលកើតឡើងនៅសតវត្សរ៍ទី១១ គេជឿថាជាឃ្លាំង ប៉ុន្តែប្រភពផ្សេងទៀតនិយាយថាកន្លែងទាំងពីរនេះត្រូវបានសាងសង់ឡើងដើម្បីទុកទទួលភ្ញៀវបរទេសឋានៈខ្ពង់ខ្ពស់។ ចំណែកទីលានជល់ដំរី ជាទីលានដែលមានចម្លាក់ដំរី និងត្រូវបានប្រើប្រាស់សម្រាប់ពិធីបុណ្យសាធារណៈ និងការដង្ហែរក្បួន។ លានស្ដេចគំលង់ គឺជាលានដែលមានចម្លាក់ប្លែកៗ និងជារូបចម្លាក់ទេវកថា។ លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ ស្ថិតនៅចន្លោះផ្លូវពីប្រាសាទបាយ័នទៅទ្វារដីឆ្នាំង នៅខាងធ្វេងដៃជាប់ខាងជើងទីលានជល់ដំរី។ លាននេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរន្ម័នទី៧ គ្រឹះប្រវែង ២៥ម៉ែត្រ និង មានកំពស់ ៦ម៉ែត្រ។ ឈ្មោះនៃលាននេះគឺយោងទៅតាមរូបសំណាក់ស្តេចគំលង់ដែលគង់នៅលើរានហាលនៃលាន។ ដែលរូបសំណាក់នោះអង្គុយលុតជង្គង់ខាងស្តាំ។ ចំពោះរូបសំណាក់សព្វថ្ងៃនេះជារូបចំលងទេ រីឯរូបពិតគឺត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរជាតិនៅទីក្រុងភ្នំពេញ។ បានជាគេហៅ លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ បែបនេះក៏មកពីរូបចម្លាក់និងរឿងព្រេង។ ប្រាសាទតាព្រហ្ម កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ជាវត្តអារាម និងសកលវិទ្យាល័យពុទ្ធសាសនា។ ដែលធ្វើឱ្យប្រាសាទតាព្រហ្មមានភាពល្បីល្បាញគឺ ការលូតលាស់នៃឫសឈើធំៗ ជាពិសេសដើមស្ពុង ដែលបានរុំព័ទ្ធប្រាសាទយ៉ាងណែន ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ និងអាថ៌កំបាំង។ ស្ថានភាពធម្មជាតិដែលមិនទាន់ត្រូវបានជួសជុលទាំងស្រុងនេះ ធ្វើឱ្យវាមានភាពទាក់ទាញខ្លាំង។ ប្រាសាទព្រះខ័ន កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ដូចគ្នានឹងតាព្រហ្មដែរ ប៉ុន្តែមានទំហំធំជាង។ ប្រាសាទនេះធ្លាប់ជាវត្តអារាម និងមជ្ឈមណ្ឌលសិក្សាដ៏សំខាន់មួយផងដែរ។ វាមានលក្ខណៈពិសេសនៃការបញ្ចូលគ្នារវាងរចនាបថពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសាសនា។ ប្រាសាទបន្ទាយស្រី ស្ថិតនៅចម្ងាយប្រហែល ៣៧ គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ប្រាសាទបន្ទាយស្រីត្រូវបានគេស្គាល់ថាជា "ត្បូងនៃសិល្បៈខ្មែរ" ដោយសារតែចម្លាក់លម្អិតដ៏ល្អវិចិត្ររបស់វា ដែលឆ្លាក់លើថ្មភក់ពណ៌ផ្កាឈូក។ ទោះបីជាមានទំហំតូចក៏ដោយ ភាពស្រស់ស្អាត និងភាពល្អិតល្អន់នៃចម្លាក់របស់វាធ្វើឱ្យវាក្លាយជាប្រាសាទដ៏ប្លែក និងមានតម្លៃបំផុត។ ចំពោះ ប្រាសាទបន្ទាយក្តី និង ស្រះស្រង់ ប្រាសាទបន្ទាយក្តីជាវត្តអារាមពុទ្ធសាសនាដ៏ធំមួយ រីឯស្រះស្រង់ជាអាងទឹកដ៏ស្រស់ស្អាតដែលត្រូវបានប្រើប្រាស់សម្រាប់បូជា និងជាកន្លែងសម្រាប់ងូតទឹករបស់ស្តេច។ ប្រាសាទប្រែរូប និងមេបុណ្យខាងកើត គឺជាប្រាសាទភ្នំ ដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១០។ ប្រាសាទនេះ ត្រូវបានប្រើប្រាស់ជាទីកន្លែងបូជាសពរបស់ រាជវង្ស។ រីឯប្រាសាទមេបុណ្យខាងលិច គឺស្ថិតនៅចំកណ្ដាលបារាយណ៍ខាងលិច ខណៈដែលបារាយណ៍ខាងកើតភាគច្រើនបានរីងស្ងួតទៅហើយ។ សរុបសេចក្តីមក រមណីយដ្ឋានអង្គរទាំងមូល រួមទាំងប្រាសាទអង្គរវត្ត និងទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត គឺជាភស្តុតាងដ៏រស់រវើកនៃអរិយធម៌ខ្មែរដ៏អស្ចារ្យ។ ស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏វិចិត្រ និងប្លង់ទីក្រុងដ៏ឆ្លាតវៃ បង្ហាញពីសមត្ថភាពខ្ពស់របស់បុព្វបុរសខ្មែរ។ ការទស្សនាទីតាំងទាំងនេះ មិនត្រឹមតែជាការធ្វើដំណើរទៅកាន់អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿរបស់ប្រទេសកម្ពុជាផងដែរ។